ការបូជាដល់ អ្នកតា ឬ វិញ្ញាណអ្នកថែរក្សាភូមិ និងអាទិទេព គឺជាផ្នែកមួយដ៏សំខាន់នៃជំនឿប្រពៃណីរបស់ខ្មែរ ដែលបានបន្តវេនពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ពិធីនេះបង្ហាញពីការគោរពដឹងគុណ និងការសុំសេចក្តីសុខចម្រើនពីម្ចាស់ទឹកម្ចាស់ដី ដែលគេជឿថាជាអ្នកការពារភូមិស្រុក។ ពេលដែលត្រូវធ្វើពិធីបូជា ការបូជាដល់អ្នកតា និងអាទិទេព ត្រូវបានធ្វើឡើងក្នុងឱកាសសំខាន់ៗ ឬនៅពេលដែលមានបញ្ហាផ្សេងៗកើតឡើងក្នុងភូមិ។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នេះជាពេលវេលាប្រចាំឆ្នាំដែលគេតែងតែរៀបចំពិធីបូជាធំៗ ដើម្បីដឹងគុណដល់អ្នកតាដែលបានថែរក្សាភូមិស្រុកឲ្យបានសុខសាន្តពេញមួយឆ្នាំកន្លងមក។ ពិធីនេះ គេក៏សុំពរជ័យឲ្យឆ្នាំថ្មីដែលមកដល់មានតែសេចក្តីសុខ ចម្រើនផលដំណាំ និងភាពសម្បូរហូរហៀរ។ ពិធីនេះក៏ធ្វើឡើង ពេលក្នុងភូមិមានបញ្ហាមិនឈប់ ពេលដែលភូមិប្រឈមមុខនឹងបញ្ហាផ្សេងៗដែលកើតឡើងជាបន្តបន្ទាប់។ ដូចជាពេលកើតជម្ងឺរាតត្បាត មានជម្ងឺចម្លង ឬជម្ងឺប្លែកៗកើតឡើងច្រើនក្នុងភូមិ អ្នកភូមិជឿថាអាចបណ្តាលមកពីការរំលង ឬការមិនគាប់ចិត្តរបស់ម្ចាស់ទឹកម្ចាស់ដី។ មានការកើតគ្រោះធម្មជាតិ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ឬខ្យល់កន្ត្រាក់ដែលបង្កការខូចខាតធ្ងន់ធ្ងរ។ ពិធីនេះក៏ត្រូវបានគេប្រារព្ធ នៅពេលដែលការប្រកបរបរកសិកម្មបានផលដំណាំមិនល្អ ឬការចិញ្ចឹមសត្វជួបឧបសគ្គដូចជាបាត់បង់សត្វពាហន។ គេធ្វើពិធីនេះ នៅពេលដែលអ្នកភូមិមានអារម្មណ៍មិនសុខស្រួល ចេះតែមានរឿងមិនល្អកើតឡើង ឬមានវិញ្ញាណមកលងបន្លាចជាដើម។ ក្នុងករណីទាំងនេះ អ្នកភូមិជឿថាត្រូវតែរៀបចំពិធីបូជាសុំខមាទោស និងសុំសេចក្តីសុខពីអ្នកតា ដើម្បីឲ្យភូមិស្រុកបានស្ងប់សុខឡើងវិញ។ ប្រភេទសំណែនសម្រាប់បូជាសំណែនដែលគេប្រើប្រាស់សម្រាប់បូជាដល់អ្នកតា និងអាទិទេពមានច្រើនប្រភេទ អាស្រ័យលើលទ្ធភាព និងជំនឿរបស់អ្នកភូមិ។ បាយ ជាអាហារគោលដែលមិនអាចខ្វះបាន គឺបាយស ឬ បាយបិណ្ឌ។ ម្ហូប និងសម្ល គេតែងតែរៀបចំម្ហូបឆ្អិនៗជាច្រើនមុខ ដូចជាសម្លរឆា ឬ ម្ហូបសាច់ ដូចជា សាច់មាន់ សាច់ជ្រូក ម្ហូបទាំងនេះត្រូវបានគេរៀបចំឡើងយ៉ាងពិសេស។ នំប្រពៃណីខ្មែរជាច្រើនប្រភេទ ដូចជានំអន្សម នំគម នំចក្រច័ក្ស ឬ នំពងអណ្តើក ក៏ត្រូវបានគេយកមកធ្វើជាសំណែនដែរ។ ផ្លែឈើស្រស់ ផ្លែឈើទុំគ្រប់ប្រភេទ ត្រូវបានរៀបចំដាក់តាំងជាចាន ឬ ថាស ដាក់ធ្វើជាសំណែនដូចគ្នា។ ធូប ទៀន ជាវត្ថុសំខាន់សម្រាប់ដុតបួងសួង និងបង្ហាញការគោរព។ ពេលខ្លះក៏មានដាក់បារី និងស្លាធម៌ ដូចជា ម្លូ ស្លា កំបោរ សម្រាប់ជូនអ្នកតាផងដែរ។ ភេសជ្ជៈ ដូចជា ស្រា ទឹកផ្លែឈើ ទឹកសុទ្ធ ក៏ត្រូវបានដាក់ជូនជាសំណែនដែរ។ ការរៀបចំ និងទុកដាក់សំណែនឲ្យបានសមរម្យការរៀបចំសំណែនតម្រូវឲ្យមានភាពថ្លៃថ្នូរ និងគោរពតាមក្បួនខ្នាតដើម្បីបង្ហាញការគោរពយ៉ាងពិតប្រាកដ។ ទីតាំង សំណែនត្រូវបានរៀបចំដាក់នៅលើកម្រាល ឬតុស្អាតមួយនៅឯខ្ទមអ្នកតា ឬកន្លែងបូជាដែលបានកំណត់។ ចាន កែវ និង សម្ភារៈទាំងអស់ដែលប្រើសម្រាប់ដាក់សំណែនត្រូវតែស្អាត ចំណែកឯម្ហូបអាហារក៏ត្រូវមានអនាម័យដែរ។ ការរៀបចំ ម្ហូបអាហារត្រូវបានរៀបចំដាក់ជាចានៗយ៉ាងមានរបៀបរៀបរយ និងមានសោភ័ណភាព ផ្លែឈើត្រូវបានតម្រៀបយ៉ាងស្អាត។ ការបួងសួង ពេលដាក់សំណែនរួច មេភូមិ ឬអ្នកតំណាងគ្រួសារនឹងអុជធូបទៀន ហើយចាប់ផ្ដើមបួងសួងសុំពរជ័យ ឬសុំខមាទោស។ តួនាទីនៃការលេងភ្លេងបុរាណខ្មែរក្នុងពិធីបូជា វត្តមាននៃភ្លេងបុរាណខ្មែរក្នុងពិធីបូជាអ្នកតា និងអាទិទេព មានសារៈសំខាន់ណាស់។ បង្កើតបរិយាកាសស័ក្ដិសិទ្ធិ សំឡេងភ្លេងបុរាណដូចជា ភ្លេងពិណពាទ្យ ភ្លេងអារក្ស ឬភ្លេងមហោរី ជួយបង្កើតបរិយាកាសដ៏ស័ក្ដិសិទ្ធិ ថ្លៃថ្នូរ និងឱឡារិក។ សំឡេងភ្លេងនេះត្រូវបានគេជឿថាអាចអញ្ជើញវិញ្ញាណ និងអាទិទេពឲ្យយាងមកទទួលសំណែន និងប្រទានពរជ័យ។ សម្លេងភ្លេងក៏ជាមធ្យោបាយទំនាក់ទំនង គេចាត់ទុកភ្លេងជាភាសាមួយសម្រាប់ទំនាក់ទំនងជាមួយវិញ្ញាណ។ ចង្វាក់ភ្លេង និងបទភ្លេងជាក់លាក់ អាចជួយនាំសាររបស់អ្នកបួងសួងទៅកាន់អ្នកតា និងអាទិទេព។ ការលេងភ្លេងបុរាណក្នុងពិធីបូជា គឺជាការថែរក្សា និងបន្តប្រពៃណីវប្បធម៌ដូនតាឲ្យនៅគង់វង្សផងដែរ។ វាក៏ជួយឲ្យយុវជនបានស្គាល់ និងយល់ដឹងពីសិល្បៈតន្ត្រីបុរាណខ្មែរផងដែរ។ បណ្តេញឧបទ្រពចង្រៃ តាមជំនឿខ្លះ សំឡេងភ្លេងក៏មានអំណាចក្នុងការបណ្តេញឧបទ្រពចង្រៃ ខ្មោចព្រាយបិសាច និងនាំមកនូវសេចក្តីសុខសាន្តដល់ភូមិស្រុក។ ការបូជាដល់អ្នកតា និងអាទិទេព គឺជាទំនៀមទម្លាប់មួយដែលបង្ហាញពីជំនឿដ៏មុតមាំរបស់ប្រជាជនខ្មែរទៅលើអំណាចអរូបី និងការរស់នៅចុះសម្រុងជាមួយធម្មជាតិ និងវិញ្ញាណ។ ពិធីនេះក៏ជួយពង្រឹងចំណងសាមគ្គីភាពក្នុងសហគមន៍ផងដែរ ដោយសារតែអ្នកភូមិទាំងអស់បានចូលរួមចំណែក និងជួបជុំគ្នា។ នេះគឺជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ខ្មែរដែលត្រូវបានថែរក្សាបន្តទៅមុខ។ វត្តមាននៃភ្លេងបុរាណខ្មែរបានធ្វើឲ្យពិធីនេះកាន់តែមានអត្ថន័យជ្រាលជ្រៅ និងបង្ហាញពីភាពរុងរឿងនៃវប្បធម៌ខ្មែរ។